ក្រោយពីវិបត្តកូវីដ១៩ វិស័យទេសចរណ៍នៅកម្ពុជាបាននឹងកំពុងផ្លាស់ប្តូរមុខមាត់ថ្មី ដោយផ្ដោតសំខាន់លើគុណភាពនៃបទពិសោធន៍ជាជាងចំនួនភ្ញៀវទេសចរតែមួយមុខ។ អាជីពក្នុងវិស័យទេសចរណ៍នាពេលបច្ចុប្បន្ន តម្រូវឱ្យមានការបត់បែនខ្ពស់ និងការយល់ដឹងអំពីស្តង់ដារអនាម័យ និងសុវត្ថិភាពដែលជាកត្តាចម្បងក្នុងការទាក់ទាញភ្ញៀវមកវិញ។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រទេសចរណ៍ឆ្លាតវៃ ដើម្បីជំរុញឱ្យអ្នកធ្វើការក្នុងវិស័យនេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការផ្សព្វផ្សាយ និងការផ្តល់សេវាកម្ម។ អាជីពនេះមិនត្រឹមតែផ្ដល់ចំណូលសម្រាប់បុគ្គលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាក្បាលម៉ាស៊ីនដ៏សំខាន់ក្នុងការស្ដារសេដ្ឋកិច្ចជាតិ និងការបង្កើតការងារដល់សហគមន៍មូលដ្ឋាន។ ការបើកជើងហោះហើរត្រង់ពីបណ្ដាប្រទេសនានា បានបង្កើតឱកាសការងារយ៉ាងច្រើនសម្រាប់មន្ត្រីបដិសណ្ឋារកិច្ច និងអ្នកជំនាញរៀបចំដំណើរកម្សាន្ត។ និន្នាការទេសចរណ៍សហគមន៍ និងទេសចរណ៍ធម្មជាតិបានក្លាយជាជម្រើសថ្មី ដែលតម្រូវឱ្យមានមគ្គុទ្ទេសក៍ទេសចរណ៍ដែលមានចំណេះដឹងផ្នែកបរិស្ថានស៊ីជម្រៅ។ វិស័យទេសចរណ៍កម្ពុជាសម័យថ្មី ផ្ដល់តម្លៃលើការច្នៃប្រឌិត និងការបង្កើតផលិតផលទេសចរណ៍ប្លែកៗដែលមិនធ្លាប់មានពីមុនមក ដើម្បីប្រកួតប្រជែងក្នុងតំបន់។ ការងារក្នុងវិស័យនេះផ្តល់លទ្ធភាពឱ្យយុវជនខ្មែរបានបង្ហាញពីវប្បធម៌ដ៏រុងរឿង និងទឹកចិត្តសប្បុរសរបស់ខ្មែរទៅកាន់ពិភពលោកតាមរយៈសេវាកម្មដ៏ល្អឥតខ្ចោះ។ អាជីពជាអ្នកគ្រប់គ្រងគោលដៅទេសចរណ៍ កំពុងមានតម្រូវការខ្ពស់ដើម្បីរៀបចំយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរកម្រិតខ្ពស់។ ការងើបឡើងវិញនៃវិស័យទេសចរណ៍គឺជាសញ្ញាវិជ្ជមានដែលបង្ហាញថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងភាពទាក់ទាញបំផុត។ ជំនាញស្នូលក្នុងវិស័យបដិសណ្ឋារកិច្ចគឺការយល់ដឹងអំពីចិត្តសាស្ត្រអតិថិជន និងការផ្ដល់សេវាកម្មដែលលើសពីការរំពឹងទុករបស់ភ្ញៀវទេសចរ។ បុគ្គលិកបម្រើសេវាកម្មទទួលភ្ញៀវ ត្រូវមានសមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសណ្ឋាគារទំនើប និងការដោះស្រាយបញ្ហាប្រឈមរបស់ភ្ញៀវដោយភាពឆ្លាតវៃ។ ការយល់ដឹងអំពីស្តង់ដារសុវត្ថិភាពម្ហូបអាហារ និងអនាម័យក្នុងភោជនីយដ្ឋាន គឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបានសម្រាប់អ្នកចម្អិនម្ហូប និងបុគ្គលិកបម្រើ។ អាជីពជាអ្នករៀបចំព្រឹត្តិការណ៍ និងការប្រជុំ កំពុងរីកដុះដាលខ្លាំង ដែលទាមទារឱ្យមានជំនាញរៀបចំផែនការ និងការសម្របសម្រួលកម្រិតអាជីព។ ការចេះភាសាបរទេសច្រើនលើសពីពីរភាសា គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលជួយឱ្យបុគ្គលិកទេសចរណ៍អាចកសាងទំនាក់ទំនងល្អជាមួយភ្ញៀវចម្រុះជាតិសាសន៍។ ជំនាញទន់ ដូចជាការញញឹម រួសរាយរាក់ទាក់ និងការមានអាកប្បកិរិយាទន់ភ្លន់ នៅតែជាអត្តសញ្ញាណដែលមិនអាចខ្វះបាននៃទេសចរណ៍ខ្មែរ។ ការរៀបចំបន្ទប់ស្នាក់នៅឱ្យមានសោភ័ណភាព និងការរក្សាបាននូវផាសុកភាព គឺជាសិល្បៈមួយដែលបុគ្គលិកផ្នែកសេវាកម្មបន្ទប់ត្រូវយកចិត្តទុកដាក់បំផុត។ អ្នកបម្រើសេវាកម្មទេសចរណ៍ត្រូវមានចំណេះដឹងអំពីព័ត៌មានក្នុងស្រុក ដើម្បីអាចផ្តល់ការណែនាំដល់ភ្ញៀវអំពីកន្លែងកម្សាន្ត និងអាហារឆ្ងាញ់ៗ។ ការប្រើប្រាស់បច្ចេកវិទ្យាកក់សេវាកម្មតាមអនឡាញ បានក្លាយជាផ្នែកមួយនៃកិច្ចការប្រចាំថ្ងៃដែលបុគ្គលិកត្រូវមានភាពស្ទាត់ជំនាញ។ ភាពហ្មត់ចត់ក្នុងការត្រួតពិនិត្យរាល់ព័ត៌មានលម្អិតនៃដំណើរកម្សាន្ត ជួយកាត់បន្ថយការតវ៉ាពីអតិថិជន និងបង្កើនការវាយតម្លៃវិជ្ជមានលើអ៊ីនធឺណិត។ មគ្គុទ្ទេសក៍ទេសចរណ៍សម័យទំនើបមិនត្រឹមតែជាអ្នកនាំផ្លូវប៉ុណ្ណោះទេ ប៉ុន្តែពួកគេគឺជា "ទូតខាងវប្បធម៌" ដែលមានភារកិច្ចបកស្រាយពីជម្រៅនៃប្រវត្តិសាស្ត្រខ្មែរ។ ការយល់ដឹងអំពីបុរាណវិទ្យា សិល្បៈ និងស្ថាបត្យកម្មប្រាសាទបុរាណ ជួយឱ្យការរៀបរាប់របស់មគ្គុទ្ទេសក៍មានភាពជក់ចិត្ត និងមានអត្ថន័យជ្រាលជ្រៅ។ មគ្គុទ្ទេសក៍ត្រូវអភិវឌ្ឍជំនាញនិទានរឿង ដើម្បីធ្វើឱ្យព័ត៌មានប្រវត្តិសាស្ត្រដែលស្មុគស្មាញប្រែទៅជាសាច់រឿងដ៏ជក់ចិត្តសម្រាប់ភ្ញៀវ។ ការយល់ដឹងអំពីបរិស្ថាន និងការអភិរក្សធម្មជាតិ ជួយឱ្យមគ្គុទ្ទេសក៍អាចនាំភ្ញៀវទៅកម្សាន្តតាមសហគមន៍ដោយមិនបង្កផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី។ ពួកគេត្រូវមានសមត្ថភាពក្នុងការគ្រប់គ្រងពេលវេលា និងការសម្របសម្រួលក្រុមភ្ញៀវឱ្យមានសណ្តាប់ធ្នាប់ ព្រមទាំងធានាបាននូវសុវត្ថិភាពគ្រប់វិនាទី។ ការចេះបច្ចេកទេសសង្គ្រោះបឋម គឺជាជំនាញបន្ថែមដែលផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅតំបន់ដាច់ស្រយាល។ មគ្គុទ្ទេសក៍ត្រូវមានភាពបត់បែនតាមតម្រូវការរបស់ភ្ញៀវម្នាក់ៗ ទោះជាភ្ញៀវដែលចូលចិត្តការផ្សងព្រេង ឬភ្ញៀវដែលចង់បានការសម្រាកលម្ហែកាយបែបសាមញ្ញ។ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្ហាញរូបភាព ឬឯកសារយោងក្នុងកំឡុងពេលនាំភ្ញៀវ ជួយឱ្យការធ្វើទស្សនកិច្ចកាន់តែមានភាពរស់រវើក និងទំនើប។ ភាពស្មោះត្រង់ និងការមិនបង្ខិតបង្ខំភ្ញៀវឱ្យទិញទំនិញ ឬសេវាកម្មដែលមិនចង់បាន គឺជាក្រមសីលធម៌ដ៏សំខាន់បំផុតរបស់មគ្គុទ្ទេសក៍អាជីព។ ការសិក្សាស្រាវជ្រាវចំណេះដឹងថ្មីៗជានិច្ច ជួយឱ្យមគ្គុទ្ទេសក៍អាចឆ្លើយនឹងរាល់សំណួរចង់ដឹងចង់ឃើញរបស់ភ្ញៀវទេសចរមកពីជុំវិញពិភពលោក។ ការធ្វើទីផ្សារទេសចរណ៍ក្នុងយុគសម័យក្រោយវិបត្តិសកល គឺពឹងផ្អែកទាំងស្រុងលើការបង្កើតមាតិកាឌីជីថលដែលមានភាពទាក់ទាញ និងមានភាពពិតប្រាកដ។ អ្នកបង្កើតមាតិកាទេសចរណ៍ ដើរតួជាអ្នកជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់ភ្ញៀវ តាមរយៈការបង្ហាញពីភាពស្រស់ស្អាតនៃប្រទេសកម្ពុជា។ ការប្រើប្រាស់រូបភាព និងវីដេអូកម្រិតខ្ពស់លើផ្លេតហ្វម TikTok, Instagram និង YouTube បានក្លាយជាយុទ្ធសាស្ត្រផ្សព្វផ្សាយទេសចរណ៍ដ៏មានប្រសិទ្ធភាពបំផុត។ អ្នកឯកទេសទីផ្សារទេសចរណ៍ត្រូវយល់ដឹងពីក្បួនប្រើប្រាស់នៃបណ្តាញសង្គម ដើម្បីឱ្យមាតិកាផ្សព្វផ្សាយទៅដល់ភ្ញៀវគោលដៅនៅក្រៅប្រទេស។ ការសរសេរអត្ថបទផ្សព្វផ្សាយ ដែលជំរុញអារម្មណ៍អ្នកអានឱ្យចង់មកទស្សនាកម្ពុជា គឺជាជំនាញដែលទីភ្នាក់ងារទេសចរណ៍កំពុងត្រូវការ។ ការសហការជាមួយ Influencer អន្តរជាតិ ដើម្បីឱ្យពួកគេមកស្នាក់នៅ និងវាយតម្លៃសេវាកម្មទេសចរណ៍ ជួយបង្កើនកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ។ ការគ្រប់គ្រងមតិយោបល់ និងការវាយតម្លៃលើ TripAdvisor ឬ Google Maps គឺជាផ្នែកមួយនៃការថែរក្សាប្រេនដែលមន្ត្រីទីផ្សារត្រូវធ្វើជាប្រចាំ។ ការបង្កើតយុទ្ធនាការទេសចរណ៍តាមរដូវកាល ជួយឱ្យកម្ពុជាមានភ្ញៀវទេសចរមកកម្សាន្តពេញមួយឆ្នាំ មិនថាតែក្នុងរដូវកាលបុណ្យទានធំៗ។ ការប្រើប្រាស់ប្រព័ន្ធទិន្នន័យ ដើម្បីយល់ពីនិន្នាការនៃការស្វែងរករបស់ភ្ញៀវ ជួយឱ្យការផ្សព្វផ្សាយមានភាពសុក្រឹត និងមិនខ្ជះខ្ជាយថវិកា។ ភាពច្នៃប្រឌិតក្នុងការរៀបចំកញ្ចប់ទេសចរណ៍ដែលមានតែមួយគ្មានពីរ គឺជាគន្លឹះដើម្បីឈ្នះចិត្តភ្ញៀវក្នុងទីផ្សារដែលមានការប្រកួតប្រជែង។ និន្នាការ "ទេសចរណ៍បៃតង" កំពុងជំរុញឱ្យអ្នកធ្វើការក្នុងវិស័យនេះផ្តោតសំខាន់លើការការពារបរិស្ថាន និងការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក។ ម្ចាស់អាជីវកម្មទេសចរណ៍ និងបុគ្គលិកត្រូវរួមគ្នាបង្កើតបរិយាកាសដែលផ្ដល់អត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋាន ជាជាងការទាញយកផលចំណេញតែម្ខាង។ ការបណ្តុះបណ្តាលប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យចេះរៀបចំកន្លែងស្នាក់នៅ ដែលមានអនាម័យ គឺជាការបង្កើតការងារប្រកបដោយនិរន្តរភាព។ អ្នកជំនាញទេសចរណ៍ត្រូវមានការយល់ដឹងអំពីការអភិរក្សសត្វព្រៃ និងព្រៃឈើ ដើម្បីចៀសវាងសកម្មភាពទេសចរណ៍ដែលប៉ះពាល់ដល់ធម្មជាតិ។ ការលើកកម្ពស់ម្ហូបអាហារក្នុងស្រុក និងសិប្បកម្មខ្មែរ គឺជាផ្នែកមួយនៃការផ្តល់បទពិសោធន៍ដ៏ពិតប្រាកដដល់ភ្ញៀវ និងការជួយសេដ្ឋកិច្ចមូលដ្ឋាន។ មន្ត្រីទេសចរណ៍ត្រូវមានភារកិច្ចអប់រំភ្ញៀវទេសចរអំពីការគោរពវប្បធម៌ និងទំនៀមទម្លាប់ក្នុងស្រុក ដើម្បីរក្សាបាននូវសេចក្តីថ្លៃថ្នូរនៃគោលដៅទេសចរណ៍។ ការអនុវត្តគោលការណ៍ "ទេសចរណ៍សម្រាប់ទាំងអស់គ្នា" ជួយឱ្យជនមានពិការភាព និងមនុស្សចាស់ អាចចូលរួមក្នុងសកម្មភាពទេសចរណ៍ដោយគ្មានឧបសគ្គ។ បុគ្គលិកទេសចរណ៍ត្រូវដើរតួជាគំរូក្នុងការរក្សាបរិស្ថាន តាមរយៈការមិនចោលសំរាម និងការចូលរួមក្នុងសកម្មភាពដាំដើមឈើឡើងវិញ។ ភាពជោគជ័យនៃវិស័យទេសចរណ៍នាពេលអនាគត គឺស្ថិតនៅលើសមត្ថភាពនៃការថែរក្សាធនធានធម្មជាតិ និងវប្បធម៌ឱ្យនៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។ ការវិនិយោគលើថាមពលកកើតឡើងវិញនៅក្នុងសណ្ឋាគារ និងរមណីយដ្ឋាន គឺជាការបង្ហាញពីការទទួលខុសត្រូវខ្ពស់ចំពោះបញ្ហាប្រែប្រួលអាកាសធាតុ។ បញ្ហាប្រឈមដ៏ធំមួយគឺការប្រកួតប្រជែងតម្លៃសេវាកម្មជាមួយប្រទេសជិតខាង ដែលតម្រូវឱ្យកម្ពុជាត្រូវពង្រឹងគុណភាពសេវាកម្មជាចម្បង។ ការខ្វះខាតធនធានមនុស្សដែលមានជំនាញច្បាស់លាស់ក្រោយវិបត្តិសកល បានធ្វើឱ្យក្រុមហ៊ុនទេសចរណ៍ត្រូវវិនិយោគច្រើនលើការបណ្តុះបណ្តាលឡើងវិញ។ បម្រែបម្រួលនៃតម្រូវការភ្ញៀវទេសចរ ដែលចូលចិត្តការធ្វើដំណើរម្នាក់ឯង ឬជាក្រុមតូចៗ តម្រូវឱ្យមានការរៀបចំផែនការថ្មីដែលខុសពីមុន។ ការរក្សាបាននូវស្ថិរភាពការងារក្នុងរដូវដែលភ្ញៀវតិច នៅតែជាបញ្ហាលំបាកសម្រាប់មគ្គុទ្ទេសក៍ និងបុគ្គលិកសេវាកម្ម។ យុទ្ធសាស្ត្រដើម្បីជំនះគឺការធ្វើពិពិធកម្មជំនាញ ដោយបុគ្គលិកម្នាក់គួរចេះការងារច្រើនផ្នែកដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងអង្គភាព។ ការប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីជួយឆ្លើយសំណួរភ្ញៀវ ២៤ ម៉ោងលើ ២៤ ម៉ោង ជួយកាត់បន្ថយសម្ពាធការងារដល់បុគ្គលិកផ្នែកសេវាកម្ម។ អ្នកធ្វើការក្នុងវិស័យនេះត្រូវមានស្មារតីអត់ធ្មត់ខ្ពស់ក្នុងការដោះស្រាយជាមួយភ្ញៀវដែលមានការត្អូញត្អែរ ឬមានការរំពឹងទុកខ្ពស់ហួសពីការពិត។ ការពង្រឹងបណ្តាញទំនាក់ទំនងជាមួយភ្នាក់ងារទេសចរណ៍អន្តរជាតិ ជួយឱ្យមានលំហូរភ្ញៀវមកជាប្រចាំ និងកាត់បន្ថយហានិភ័យអាជីវកម្ម។ ការយល់ដឹងអំពីច្បាប់ និងបទបញ្ញត្តិទេសចរណ៍ថ្មីៗ ជួយឱ្យការប្រកបអាជីពមានភាពស្របច្បាប់ និងមានសន្តិសុខវិជ្ជាជីវៈ។ ស្មារតីរួបរួមគ្នា និងការចែករំលែកព័ត៌មានរវាងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំនះរាល់ឧបសគ្គ។ នាពេលអនាគត កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ឌីជីថល ដែលភ្ញៀវអាចប្រើប្រាស់កម្មវិធីទូរស័ព្ទដើម្បីកក់ និងទូទាត់រាល់សេវាកម្មទាំងអស់។ ការប្រើប្រាស់បច្ចេកវិទ្យា Virtual Reality នឹងអនុញ្ញាតឱ្យភ្ញៀវអាចមើលឃើញពីសម្រស់ប្រាសាទបុរាណមុនពេលពួកគេសម្រេចចិត្តមកដល់ផ្ទាល់។ និន្នាការនៃ "ការធ្វើការបណ្តើរ កម្សាន្តបណ្តើរ" នឹងបង្កើតឱកាសឱ្យសណ្ឋាគាររៀបចំកន្លែងស្នាក់នៅដែលមានអ៊ីនធឺណិតល្បឿនលឿន និងផាសុកភាព។ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងទំនើប នឹងធ្វើឱ្យការធ្វើដំណើរទៅកាន់បណ្តាខេត្តឆ្ងាយៗមានភាពងាយស្រួល និងចំណេញពេលវេលា។ ការបង្កើត "ទីក្រុងទេសចរណ៍ឆ្លាតវៃ" ដែលមានប្រព័ន្ធគ្រប់គ្រងសំរាម និងចរាចរណ៍ដោយស្វ័យប្រវត្តិ នឹងបង្កើនភាពទាក់ទាញដល់ភ្ញៀវអន្តរជាតិ។ ការប្រើប្រាស់ប្រព័ន្ធទូទាត់សាច់ប្រាក់អេឡិចត្រូនិក នឹងក្លាយជាស្តង់ដារទូទៅនៅគ្រប់តំបន់ទេសចរណ៍ទាំងអស់ក្នុងប្រទេស។ វិស័យទេសចរណ៍កម្ពុជានឹងរួមចំណែកយ៉ាងធំធេងក្នុងការកសាងរូបភាព "ព្រះរាជាណាចក្រអច្ឆរិយ" ឱ្យកាន់តែរឹងមាំលើសកលលោក។ កម្ពុជានឹងមានធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំវិស័យទេសចរណ៍ឱ្យមានភាពរុងរឿង និងប្រកបដោយមោទនភាពជាតិ។ ប្រសិនបើអ្នកមានបេះដូងបម្រើសេវាកម្ម និងស្រឡាញ់វប្បធម៌ខ្មែរ អាជីពក្នុងវិស័យទេសចរណ៍គឺជាវិថីដ៏ត្រចះត្រចង់សម្រាប់អនាគតរបស់អ្នក។ ការចាប់ផ្តើមពង្រឹងសមត្ថភាពភាសាបរទេស និងការសិក្សាពីប្រវត្តិសាស្ត្រជាតិ គឺជាគ្រឹះដ៏រឹងមាំបំផុតដើម្បីឈានជើងចូលក្នុងវិស័យនេះ។ ការអនុវត្តការងារដោយភាពស្មោះត្រង់ និងការញញឹមចេញពីបេះដូង គឺជាគន្លឹះដែលធ្វើឱ្យភ្ញៀវទេសចរចងចាំ និងចង់ត្រឡប់មកវិញជានិច្ច។ ចូរចាំថា ក្នុងវិស័យទេសចរណ៍ អ្នកមិនត្រឹមតែផ្ដល់ជូនសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែអ្នកកំពុងប្រើ "ក្តីសុបិន និងការចងចាំដ៏ល្អ" សម្រាប់មនុស្សជាតិ។ វិស័យទេសចរណ៍កម្ពុជាគឺជាមហាសមុទ្រនៃឱកាសសម្រាប់អ្នកដែលហ៊ានច្នៃប្រឌិត និងហ៊ានផ្លាស់ប្តូរឱ្យទាន់សម័យកាលឌីជីថល។ ការសហការរវាងយុវជនជំនាន់ក្រោយ និងអ្នកជំនាញដែលមានបទពិសោធន៍ នឹងជំរុញឱ្យវិស័យនេះមានភាពរស់រវើក និងរឹងមាំ។ ការផ្តល់តម្លៃលើភាពត្រឹមត្រូវ និងគុណភាពសេវាកម្ម នឹងធ្វើឱ្យអាជីពរបស់អ្នកមានការរីកចម្រើនមិនចេះរីងស្ងួត។ អ្នកធ្វើការក្នុងវិស័យទេសចរណ៍គឺជា "អ្នកនាំសារសន្តិភាព" ដែលជួយតភ្ជាប់បេះដូងមនុស្សគ្រប់ជាតិសាសន៍ឱ្យមកជួបគ្នានៅលើទឹកដីអច្ឆរិយ។ ការវិនិយោគលើការអប់រំ និងការអភិវឌ្ឍជំនាញបច្ចេកទេស គឺជាទ្រព្យសម្បត្តិដែលនឹងផ្តល់ផលចំណេញពេញមួយជីវិតនៅក្នុងអាជីពនេះ។ សរុបមក អាជីពក្នុងវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ១៩នៅកម្ពុជា គឺជាការរួមចំណែកដ៏មានតម្លៃក្នុងការកសាងមោទនភាពជាតិ និងសេចក្តីសុខសាន្តរបស់ប្រជាជនខ្មែរគ្រប់រូប។